អ្នកស្រាវជ្រាវប្រវត្តិសិល្បៈខ្មែរបានបែងចែកស្ថាបត្យកម្ម និងបដិមាកម្មសម័យអង្គរជា ៩ រចនាបថ។ ខាងក្រោមនេះនឹងរៀបរាប់អំពីរចនាបថគូលែន ដែលជាដំណាក់កាលដំបូងគេបង្អស់នៃសិល្បៈសម័យអង្គរ។ ដំណាក់កាលនៃរចនាបថគូលែន ស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ ដល់ គ.ស. ៨៥០)។ ភ្នំគូលែនជាអតីតរាជធានីដែលព្រះអង្គបានកសាងឡើង ហើយមានបូជនីយដ្ឋាន និងប្រាសាទជាច្រើនកន្លែង។ ក្រុមប្រាសាទសំខាន់ៗក្នុងរចនាបថនេះយើងឃើញមានជាច្រើន។ ក្នុងនោះ មានទាំងប្រាសាទបន្ទាយព្រៃនគរ ដែលនៅខេត្តកំពង់ចាម។ ប្រាសាទអកយំ ខេត្តសៀមរាប។ ប្រាសាទព្រៃប្រាសាទ ខេត្តសៀមរាប។ ប្រាសាទតោនៅសម្បូរព្រៃគុក ក្រុមកណ្ដាល C1 ខេត្តកំពង់ធំ។ ក្រុមប្រាសាទនៅភ្នំគូលែន រួមមាន ប្រាសាទដំរីក្រាប ប្រាសាទអូរផ្អៀង ប្រាសាទខ្ទីងស្លាប់ ប្រាសាទរូបអារក្ស ប្រាសាទអ្នកតា ប្រាសាទអូរថ្មដាប់ ប្រាសាទគគីរ ប្រាសាទអារាមរោងចិន និងប្រាសាទក្រហម។ ចំណែកស្ថាបត្យកម្មក៏មានដូចសម័យមុនៗដែរ គឺប្រាសាទក្នុងរចនាបថគូលែននៅតែកសាងឡើងអំពីឥដ្ឋដដែល។ ទំហំប្រាសាទក៏ប្រហាក់ប្រហែលនឹងតួប៉មនៃប្រាសាទសម្បូរព្រៃគុកដែរ ដោយបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោត។ ទាក់ទងនឹងការវិវត្តផ្នែកស្ថាបត្យកម្មវិញ គេឃើញមានបច្ចេកទេសថ្មីមួយ គឺការកសាងប្រាសាទនៅលើភ្នំ ដើម្បីតម្រូវទៅតាមទស្សនៈ លទ្ធិទេវរាជ ដែលបានរៀបចំឡើងដោយព្រះបាទជ័យវរ្ម័នទី២។ ព្រះអង្គបានប្រមូលស្ថាបនិកជំនាញទាំងអស់ ដើម្បីកសាងស្នាដៃថ្មីមួយ ដែលកើតចេញពីការផ្សំរវាងបច្ចេកទេសសម័យមុន ការស្រាវជ្រាវរកឃើញថ្មី និងការទទួលឥទ្ធិពលពីជ្វា។ ជាក់ស្ដែង ប្រាសាទអកយំ ដែលចាត់ទុកថាជារាជធានីអមរិន្ទ្របុរៈ ត្រូវបានកសាងនៅលើខឿនឥដ្ឋដីដុត ៣ ថ្នាក់ មានប្រាង្គចំនួន ៥ កសាងពីឥដ្ឋដីដុតដូចគ្នា ជារបៀបប្រាសាទភ្នំសម្រាប់ដាក់តម្កល់សិវលិង្គ។ ប្រាសាទអារាមរោងចិន កសាងនៅលើភ្នំគូលែនមានខឿនច្រើនជាន់ ហើយប្រហែលជាទីនេះហើយដែលព្រះបាទជ័យវរ្ម័នទី២ បានរៀបចំពិធីទេវរាជ។ ប្រាសាទដំរីក្រាប មានប្រាង្គចំនួន ៣ នៅលើខឿនតែមួយ កសាងនៅលើភ្នំគូលែន។ ផ្ដែរក្នុងរចនាបថនេះមានលក្ខណៈសម្គាល់ប្លែកៗគ្នាច្រើន ខុសពីរចនាបថកំពង់ព្រះ ប៉ុន្តែបែរជាមានការចម្លងយកមកវិញខ្លះពីរចនាបថសម្បូរ។ នៅចុងដងធ្នូទាំងសងខាង មានរូបសត្វមករពាំកម្រងផ្កា ពេលខ្លះបែរមុខចេញក្រៅ ពេលខ្លះទៀតបែរមុខចូលក្នុង។ នៅលើដងធ្នូ មានការលម្អដោយក្បាច់ស្លឹក មានរូបមនុស្សផុសចេញពីស្លឹកឈើ និងរំយោលផ្កា ជួនកាលជាក្បាច់ខ្យងហៀន ជួនកាលក្បាច់ទាំងពីរនេះនៅលាយឡំគ្នា។ នៅចំកណ្តាលដងធ្នូ មានរូបកាលៈ ឬរាហូ ដែលជាឥទ្ធិពលសិល្បៈជ្វា។ សសរពេជ្រចាប់ផ្ដើមឃើញមានរាង៤ ជ្រុង និង ៨ ជ្រុង។ នៅចំកណ្ដាលសសរមានកងធំមួយ រួចមានកងវណ្ឌមួយភាគបួន និងមួយភាគប្រាំបី។ នៅចន្លោះនោះទៀតតម្រៀបគ្នាជាកង់ៗពីលើដល់ក្រោម ហើយសុទ្ធសឹងតែការតុបតែងលម្អ។ នៅលើជ្រុងនីមួយៗនៃសសរ ៤ ជ្រុង តែងមានលម្អដោយក្បាច់ស្លឹកឈើមួយសន្លឹក អមសងខាងកង។ បើយើងក្រឡេកមកមើលហោជាងវិញ មានដងក្តាររាងដូចស្នាមជើងឆ្មារ ឬក្បាច់កញ្ចុំជើងឆ្មារ កើតពីខ្លួនពត់ពែន គន្លឹះគន្លាក់ចុះឡើង។ នៅផ្នែកកណ្តាលហោជាង ជួនកាលឆ្លាក់ទេវរូប ជួនកាលទៀតមានរូបទេពប្រណម្យអមសងខាង។ ក្នុងរចនាបថគូលែន គេពុំទាន់រកឃើញមានទេវរូបភេទស្រីទេ មានតែទេវរូបភេទប្រុស។ ការតុបតែងលម្អបានវិលត្រឡប់ទៅរករចនាបថសតវត្សរ៍ទី៨ វិញ។ ព្រះវិស្ណុមកពីប្រាសាទរូបអារក្ស បានប្រើជ័យ និងដំបងដដែល មានពាក់មួករាងបំពង់ តែនៅចុងសម័យបែរជាលម្អដោយមកុដ ហើយតុបតែងដោយក្បូរក្បាច់ អលង្ការ ខុសពីកំពូលមកុដរាងដូចសាជី។ ដងខ្លួនបដិមាខ្លះរាងបន្ទន់ចង្កេះបន្តិច ខ្លះរាងត្រង់ធម្មតា។ ទម្រង់មុខធំ ញញឹមស្ងប់ ចិញ្ចើមដាច់ចេញពីគ្នា មានពុកមាត់។ ក្នុងនោះ ក៏ស្លៀកសំពត់សារបាប់ខ្លីរឹបត្រឹមភ្លៅ មានជាយសំពត់ធ្លាក់សំយាកលើភ្លៅខាងឆ្វេង និងមានរំភាយផ្នត់ពីរជាន់រាងដូចកន្ទុយត្រីធ្លាក់សំយុងនៅពីខាងមុខ ជួនកាលគ្មានរំភាយនេះទេ។ ចំណែកចង្កេះសំពត់វិញ រឹតដោយខ្សែក្រវាត់បន្ទះធំ។